នៅសាលារៀននីមួយៗតែងតែមានការអប់រំនិងដំបូលន្មានជានិច្ចសម្រាប់សិស្សានុសិស្ស។ មេរៀនមួយចំនួនក៍មានភ្ជាប់និងគោលការណ៍ព្រះពុទ្ធសាសនាផងដែរ។ សៀវភៅដែលទាក់ទងនឹងព្រះពុទ្ធសាសនាមានក្នុងមុខវិជ្ជាដូចជា សង្គមវិទ្យា ពលរដ្ឋវិទ្យា អរិយធម៌ និងទស្សនវិជ្ជា។ ក្នុងមុខវិជ្ជាទាំងនេះ មានអត្ថន័យច្រើនបែបសម្រាប់គ្រូពន្យល់ទៅដល់សិស្ស។ គ្រូត្រូវពន្យល់បែបណាដើម្បីឲ្យសិស្សយល់ និងអនុវត្តតាមវិធានការនីមួយៗ។ ម្យ៉ាងវិញទៀត ព្រះពុទ្ធសាសនាមានគោលការណ៍ដ៏សំខាន់ជាច្រើនដែលអាចជួយណែនាំសិស្សានុសិស្សឲ្យយល់ ឬមើលឃើញពីសង្គមជាក់ស្ដែង។ ព្រមទាំងបណ្ដុះបណ្ដាលគុណធម៌ដ៏ល្អប្រសើរដែលភ្ជាប់នូវ សីល សមាធិ និងបញ្ញាផងដែរ។ ការអនុវត្តគោលការណ៍ទាំងនេះ មិនត្រឹមតែអាចជួយពួកគេក្នុងការសិក្សាប៉ុណ្ណោះទេ ថែមទាំងអាចអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសុភមង្គល និងប្រយោជន៍ទៀតផង។ ចំពោះគោលការណ៍សំខាន់ៗក្នុងព្រះពុទ្ធសាសនា សីលគឺសំដៅទៅលើការរក្សាកាយវាចាឲ្យបរិសុទ្ធ ការវៀរចាកអំពើអាក្រក់ដូចជាការសម្លាប់ ការលួចប្លន់ ការនិយាយកុហក និងការប្រព្រឹត្តខុសក្នុងកាមជាដើម។ ដោយគ្រូតែងតែប្រាប់សិស្សថា កូនៗទាំងអស់ត្រូវតែធ្វើតែអំពើណាដែលល្អ ហើយមិនត្រូវធ្វើអ្វីដែលសង្គមស្អប់ខ្ពើមឡើយ។ សម្រាប់សិស្សានុសិស្ស ការរក្សាសីលអាចបង្ហាញថាទោះបីនៅក្នុងសាលារៀនក៏ដោយត្រូវគោរពវិន័យសាលា មិនលួចមើលគេ មិនគួរប្រើពាក្យមិនល្អ មិនបង្កជម្លោះ និងមិនប្រើអំពើហិង្សានៅក្នុងថ្នាក់ឡើយ។ សិស្សានុសិស្សត្រូវតែនិយាយពាក្យពិត មិនបោកប្រាស់គេ មិនបង្កបញ្ហាដល់អ្នកដទៃ និងប្រព្រឹត្តខ្លួនជាកូនល្អ សិស្សល្អ។ សមាធិសំដៅលើការតម្កល់ចិត្តឲ្យស្ងប់រម្ងាប់ មិនឲ្យរសាត់អណ្ដែតទៅតាមអារម្មណ៍ផ្សេងៗ ហើយគិតតែផ្ដោតអារម្មណ៍ទៅលើអ្វីដែលលោកគ្រូអ្នកគ្រូបានពន្យល់នៅក្ដារខៀន។ ដោយសមាធិជួយឲ្យសិស្សមានអារម្មណ៍នឹងនរ មានស្មារតីល្អ និងអាចផ្ចង់អារម្មណ៍បានយូរក្នុងការសិក្សា។ មេរៀនខ្លះទាមទារការផ្ដោតអារម្មណ៍ខ្ពស់ បើមិនផ្ដោតទេ នឹងមិនយល់អំពីមេរៀនឡើយ ព្រោះវាទាមទារការគិតពិចារណា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធសាសនាធ្វើឲ្យយើងចេះទប់អារម្មណ៍ខឹង មិនតក់ស្លុតនឹងបញ្ហា ហើយចេះពិចារណាអ្វីដែលមិនគួរធ្វើ។ ចំពោះបញ្ញាគឺសំដៅលើការយល់ដឹងច្បាស់លាស់នូវអ្វីៗតាមការពិត ការដឹងខុសត្រូវ និងការចេះដោះស្រាយបញ្ហា។ បញ្ញានេះកើតឡើងបានដោយសារការចម្រើនសីល និងសមាធិ។ ក្នុងជីវភាពប្រចាំថ្ងៃវិញ គឺចេះពិចារណាមុនធ្វើការសម្រេចចិត្ត យល់ដឹងពីផលវិបាកនៃការប្រព្រឹត្តអាក្រក់ និងចេះស្វែងរកដំណោះស្រាយសមហេតុផលចំពោះបញ្ហាដែលបានកើតឡើង។ បើក្នុងមេរៀនវិញ គឺចេះដោះស្រាយលំហាត់ឲ្យបានត្រឹមត្រូវ ឬក៏ស្វែងយល់បន្ថែមក្នុងចំណុចសំខាន់នីមួយៗដែលទាក់ទងនឹងមេរៀន។ ព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ និងបណ្ដុះគុណធម៌ដល់សិស្សានុសិស្សនៅក្នុងបរិវេណសាលា។ ដោយបង្រៀនអំពីការគោរពចំពោះគ្រូបាអាចារ្យ មាតាបិតា មិត្តភក្តិ និងមនុស្សទូទៅ ទៅតាមសីលធម៌សង្គម។ ធ្វើឲ្យសិស្សរៀនចេះស្ដាប់បង្គាប់ គោរពយោបល់ និងឲ្យតម្លៃទៅលើគ្នាទៅវិញទៅមក។ មានចិត្តអាណិតអាសូរ ចេះជួយគ្នាទៅវិញទៅមក និងមិនធ្វើបាបអ្នកដទៃ គឺជាគុណធម៌ដ៏ប្រសើរ។ សិស្សានុសិស្សរៀនចេះចែករំលែក ជួយមិត្តភក្តិដែលជួបការលំបាក និងចេះអធ្យាស្រ័យឲ្យគ្នា។ ការអប់រំនេះជួយសិស្សឲ្យយល់ថា ការធ្វើបាបអ្នកដទៃ មិនត្រឹមតែនាំមកនូវទុក្ខដល់អ្នកដទៃប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទុក្ខដល់ខ្លួនឯងទៀតផង។ បង្កើតការយល់ដឺងអំពីការរស់នៅដោយមិនប្រើអំពើហិង្សា និងកាន់ភ្ជាប់នូវការយល់ដឹង និងគោលគំនិត របស់ព្រះពុទ្ធសាសនា។ សិស្សានុសិស្សបានអភិវឌ្ឍនូវវិន័យផ្លូវចិត្តដ៏រឹងមាំ ដូចជាការអត់ធ្មត់ ការអត់ឱន ការមិនលោភលន់ និងការមិនច្រណែនគ្នា។ គុណសម្បត្តិទាំងនេះនឹងបង្ហាញតាមរយៈអាកប្បកិរិយាដ៏ថ្លៃថ្នូររបស់ពួកគេក្នុងការរស់នៅ និងទំនាក់ទំនងជាមួយអ្នកដទៃ។ សរុបមក ការអនុវត្តគោលការណ៍ព្រះពុទ្ធសាសនា គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្សឲ្យក្លាយជាពលរដ្ឋល្អ មានសីលធម៌ គុណធម៌ និងមានភាពវៃឆ្លាត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។